ផាក់ឡូវ គឺជាមុខម្ហូបដ៏ពេញនិយមមួយមុខរបស់ជនជាតិចិន ដែលត្រូវបានខ្មែរយើងយកមកចម្អិន និងកែច្នៃរសជាតិឱ្យស័ក្តិសមនឹងចំណូលចិត្តរបស់ខ្លួន។ វាមានរសជាតិឆ្ងាញ់ប្លែក ផ្អែម ប្រៃ ឈ្ងុយគ្រឿងទេស ហើយមានលក្ខណៈទន់ផុយ ងាយស្រួលញ៉ាំ។ មុខម្ហូបនេះពិតជាស័ក្តិសមសម្រាប់ពិសាជាមួយបាយស ឬនំប៉័ង។ ដើម្បីចម្អិនផាក់ឡូវដ៏ឈ្ងុយឆ្ងាញ់នេះបាន អ្នកត្រូវត្រៀមគ្រឿងផ្សំសំខាន់ៗមួយចំនួនដូចខាងក្រោម។ សម្រាប់សាច់ អ្នកត្រូវការ ត្រចៀក អណ្ដាត ហ៊ុន និងក្រពះជ្រូក ១.៥ គីឡូក្រាម។ ការជ្រើសរើសសាច់ស្រស់ៗ នឹងធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពល្អ។ គ្រឿងផ្សំសម្រាប់លៃលករសជាតិ និងក្លិនឈ្ងុយរួមមាន ស្ករស ឬស្ករត្នោត១ ខាំ ផ្កាចន្ទន៍ ៣ គ្រាប់ ខ្ញី ឈើអែម ៣ ដុំ ទឹកត្រី ៣ ស្លាបព្រាបាយ ប្រេងខ្យង ១ ស្លាបព្រាបាយ ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ ខ្ទឹមស ១០ កំពឹស ចិញ្ច្រាំឱ្យម៉ដ្ឋ អំបិល ១ ស្លាបព្រាបាយ ប្រេងឆា ២ ស្លាបព្រាបាយ និង ទឹកកន្លះលីត្រ។ ចំពោះ ដំណើរការចម្អិនផាក់ឡូវវិញ គឺមានជំហានសំខាន់ៗជាច្រើន ដែលយើងត្រូវចាប់ផ្ដើមពីការរៀបចំសាច់។ ដំបូងបង្អស់ ត្រូវយក ត្រចៀក អណ្ដាត ហ៊ុន និងក្រពះជ្រូក មកច្របាច់ជាមួយ អំបិល រួចលាងទឹកឱ្យបានស្អាតល្អ។ ការធ្វើបែបនេះប្រហែលបីទៅបួនដង គឺដើម្បីកម្ចាត់ភាពឆ្អាប និងភាពកខ្វក់ចេញពីសាច់ឱ្យអស់ ដែលជួយឱ្យផាក់ឡូវមានក្លិនឈ្ងុយ និងទឹកថ្លាល្អ។ បន្ទាប់មក យកសាច់ដែលលាងស្អាតហើយនោះ មកកាត់ជាដុំៗធំល្មម ឬដាក់ទាំងមូលក៏បាន។ ចូលដល់ជំហានបន្ទាប់ គឺការរំលីងគ្រឿង និងសាច់ ដោយយើងត្រូវដាក់ ប្រេងឆា ២ ស្លាបព្រាបាយចូលទៅក្នុងឆ្នាំង រួចទុកឱ្យក្ដៅ។ ពេលប្រេងក្ដៅ ដាក់ ស្ករស ឬស្ករត្នោត ចូល រួចកម្លោចវាឱ្យក្រហមល្អ។ យើងត្រូវប្រយ័ត្នគួរប្រើភ្លើងតិចៗ ដើម្បីកុំឱ្យស្ករខ្លោច ដែលអាចធ្វើឱ្យផាក់ឡូវមានរសជាតិល្វីង។ បន្ទាប់មក ដាក់ ខ្ទឹមសចិញ្ច្រាំ និង ផ្កាចន្ទន៍ចូល ហើយកម្លោចជាមួយស្ករឱ្យឈ្ងុយ។ ពេលគ្រឿងឡើងឈ្ងុយហើយ ដាក់ សាច់ជ្រូក ដែលបានរៀបចំហើយនោះចូល រួចកូរឱ្យសព្វ។ រួចដាក់ ទឹកត្រី ៣ ស្លាបព្រាបាយ ប្រេងខ្យង ១ ស្លាបព្រាបាយ និង ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ ចូល។ យើងត្រូវកូរវាឱ្យសព្វ និងរម្ងាស់រហូតដល់ដាច់ទឹក ដើម្បីឱ្យសាច់ស្រូបជាតិគ្រឿងចូលបានល្អ។ រួចរាល់ការរំលីងសាច់ហើយ គឺដល់ពេលត្រូវ រម្ងាស់សាច់ឱ្យផុយ។ ដើម្បីរម្ងាស់សាច់ យើងត្រូវបន្ថែម ទឹកចំនួន២លីត្រ ចូល រួចបិទគម្របឆ្នាំង និងរម្ងាស់រហូតទាល់តែសាច់ឆ្អិនផុយល្អ និងស្ងួតទឹក ប៉ុន្តែកុំឱ្យស្ងួតពេក ព្រោះយើងត្រូវទុកទឹកបន្តិចសម្រាប់ធ្វើទឹកជ្រលក់ដែរ។ ការរម្ងាស់យូរនឹងធ្វើឱ្យសាច់កាន់តែផុយ និងចូលគ្រឿងបានល្អឥតខ្ចោះ។ ក្នុងអំឡុងពេលរម្ងាស់ យើងត្រូវកូរវាម្ដងម្កាល ដើម្បីកុំឱ្យស្អិតបាតឆ្នាំង ហើយអាចភ្លក្សមើលរសជាតិដែរ បើខ្វះជាតិផ្អែម ឬប្រៃ អាចថែមតាមចំណូលចិត្ត។ ជាចុងក្រោយ គឺការរៀបចំទឹកជ្រលក់ ដោយយើងត្រូវយកទឹកផាក់ឡូវ ដែលនៅសល់ក្នុងឆ្នាំងនោះ ចាក់ចូលក្នុងចានមួយ។ បន្ទាប់មកទៀតបន្ថែម ម្ទេស ស្ករ ទឹកម្ទេស និង ទឹកស៊ីអ៉ីវបន្តិចចូល រួចកូរឱ្យសព្វល្អ។ ទឹកជ្រលក់នេះនឹងជួយបង្កើនរសជាតិផាក់ឡូវឱ្យកាន់តែឆ្ងាញ់ពិសា។ បន្ទាប់មកទៀត ហាន់ សាច់ផាក់ឡូវ ដែលបានចម្អិនហើយនោះ ជាបន្ទះស្តើងៗ។ យើងអាចយកសាច់ដែលហាន់រួចទៅញ៉ាំជាមួយ ទឹកជ្រលក់ និងផ្ទាប់ជាមួយ ត្រសក់ ឬ គល់ខ្ទឹម ជាការស្រេច។ អ្នកអាចយកបន្លែផ្សេងទៀតដូចជា ស្ពៃក្ដោប ឬជីរណាមកផ្ទាប់ជាមួយក៏បាន ដើម្បីបន្ថែមរសជាតិដល់សាច់ផាក់ឡូវរបស់យើង។ ផ្កាចន្ទន៍ ខ្ញី និងឈើអែម គឺជាគ្រឿងផ្សំសំខាន់បំផុត ដែលផ្ដល់ក្លិនឈ្ងុយពិសេសដល់ផាក់ឡូវ ជាហេតុធ្វើឱ្យវាខុសប្លែកពីមុខម្ហូបដទៃ។ ផាក់ឡូវ គឺជាម្ហូបមួយមុខដែលមានឱជារសពិសេស ងាយស្រួលធ្វើ និងឆ្ងាញ់ជាប់មាត់។